ល្បែងបាយខុំ គឺជាល្បែងប្រជាប្រិយមួយក្នុងចំណោមល្បែងប្រពៃណីជាច្រើនរបស់ប្រជាជនកម្ពុជា។ វាជាផ្នែកមួយនៃវប្បធម៌ប្រជាប្រិយដែលកើតចេញពីជីវិតរស់នៅប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា តាំងពីបុរាណកាល។ ប្រវត្តិនៃល្បែងនេះមិនមានកំណត់ត្រាផ្លូវការប៉ុន្តែត្រូវបានបន្តផ្ទាល់មាត់ដោយមួយជំនាន់ទៅមួយជំនាន់ តាមរយៈការលេង និងការធ្វើបុណ្យទានជាតិ។ ល្បែងបាយខុំកើតឡើងនៅតាមជនបទរបស់ប្រទេសកម្ពុជា ដែលមានការរស់នៅសាមញ្ញ និងផ្អែកលើសាមគ្គីភាពក្នុងសហគមន៍។ គេតែងតែចាត់ចែងលេងនៅពេលបុណ្យចូលឆ្នាំខ្មែរ ឬកម្មវិធីបុណ្យជាតិផ្សេងៗ។ តាមរយៈប្រវត្តិវិជ្ជាជន និងការចងចាំរបស់បុរាណជន បាយខុំ គឺសំដៅទៅលើ សំណល់បាយដុំតូចៗ ដែលជាធម្មតាគេច្របល់ជាមួយអំបិល ឬគ្រឿងផ្សំផ្សេងទៀត មុននឹងទុកឲ្យស្ងួត។ គេយកមកលេងជាល្បែងមួយ ដោយគ្មានការចំណាយច្រើនសមស្របសម្រាប់ជីវិតសាមញ្ញរបស់ប្រជាជនកម្ពុជាដែលរស់នៅតាមជនបទ។ ភាគច្រើនគេសន្មត់ថាជាដំណាក់កាលនៃភាពរីករាយ ការចែករំលែក និងភាពរួមចំណែកក្នុងសង្គម។ នៅពេលចូលឆ្នាំខ្មែរមានកម្មវិធីបុណ្យសាសនា ឬអាពាហ៍ពិពាហ៍ នៅភូមិភាគជនបទ កុមារនិងមនុស្សពេញវ័យនិយមលេងល្បែងបាយខុំជាការកម្សាន្ត។ វាក៏ត្រូវបានប្រើដើម្បីបង្រៀនអំពីការយកចិត្តទុកដាក់ អំណត់ និងឆ្លាតវៃក្នុងការសង្កេតផងដែរ។ ល្បែងនេះជាល្បែងសាមញ្ញ ប៉ុន្តែពោរពេញដោយភាពសប្បាយរីករាយ និងសមាជិកភាព។ វាជាល្បែងកម្សាន្តមួយដែលជួយសម្រួលសម្ព័ន្ធភាពរវាងមិត្តភក្តិ ឬសមាជិកសហគមន៍។ ក្រៅពីនេះ វាជាល្បែងប្រើប្រាស់សម្ភារៈសាមញ្ញ ដែលអាចរកបានយ៉ាងងាយស្រួល។ ចំពោះ គ្រាប់វាអាចជាគ្រាប់អំពិល គ្រាប់គ្រួស ឬគ្រាប់ផ្លែមូលតូចៗផ្សេងៗទៀតជាដើម។ ល្បែងបាយខុំ ត្រូវលេងដោយមនុស្សពីរនាក់មាន១០រន្ធ និងគ្រាប់ចំនួន៤២គ្រាប់ មួយប៉ែកមាន៥រន្ធ។ ដំបូង គេដាក់គ្រាប់៥គ្រាប់ ក្នុងរន្ធក្បាលមឿង១ និងដាក់៤គ្រាប់ ក្នុងរន្ធធម្មតា។ អ្នកដើរមុន ត្រូវចាប់គ្រាប់ពីរន្ធណាមួយ ក្នុងប៉ែករបស់ខ្លួន ហើយទម្លាក់ម្ដងមួយគ្រាប់ៗគ្រប់រន្ធប៉ែកដៃគូរប្រកួត។ បើអស់គ្រាប់នៅត្រង់រន្ធណា គេត្រូវយកគ្រាប់នៅរន្ធបន្ទាប់ រួចដើរបន្តទៅទៀត។ លុះដើរអស់គ្រាប់ត្រង់រន្ធណា ហើយរន្ធបន្ទាប់នោះ ជារន្ធទទេ គេនឹងស៊ីគ្រាប់នៅរន្ធបន្ទាប់ពីរន្ធទទេនោះ។ បើគេដើរអស់គ្រាប់ ហើយជួបនឹងរន្ធទទេពីរជាប់គ្នា គេហៅថាឃ្វាង ពេលនោះអ្នកទីពីរត្រូវដើរម្ដង ហើយអ្នកណាស៊ីបានគ្រាប់ច្រើន អ្នកនោះជាអ្នកឈ្នះ។ ទោះបីជាសង្គមមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ទាំងបច្ចេកវិទ្យា និងរបៀបរស់នៅក៏ដោយ ក៏ ល្បែងបាយខុំ នៅតែត្រូវបានរក្សាទុកយ៉ាងខ្ជាប់ខ្ជួន។ វាត្រូវបានបង្ហាញជាញឹកញាប់នៅក្នុង កម្មវិធីបង្រៀនសិស្សនៅសាលា ដើម្បីបណ្ដុះគំនិតកុមារឲ្យស្គាល់ពីបេតិកភណ្ឌវប្បធម៌របស់ខ្លួន។ វាជាសកម្មភាពមួយដែលជួយបង្ហាញពីអត្តសញ្ញាណខ្មែរ ការរស់នៅជាសហគមន៍ និងទំនៀមប្រពៃណីដ៏សម្បូរបែបរបស់ជាតិ។ វត្តមានរបស់បាយខុំរហូតមកដល់បច្ចុប្បន្ននេះ បញ្ជាក់ឲ្យឃើញពីសារៈសំខាន់របស់វា ដែលជាផ្នែកមួយមិនអាចកាត់ផ្ដាច់បានពីកុលបុត្រកុលធីតាខ្មែរគ្រប់វ័យ។ ការអភិរក្ស និងបន្តល្បែងនេះ មិនត្រឹមជាការកម្សាន្តទេ ប៉ុន្តែជាចំណាត់ថ្នាក់នៃសិល្បៈសង្គម សីលធម៌ និងការបន្តការការពារ។